សិល្បៈស្មូតគឺជាសំនៀងមរតកអរូបិយដែលដាស់តឿនសតិស្មារតីមនុស្សឱ្យយល់ពីច្បាប់ធម្មជាតិ។ ក្នុងពិធីកាន់ទុក្ខ សំឡេងស្មូតបន្លឺឡើងដើម្បីកំដរវិញ្ញាណក្ខន្ធ និងសម្រាលទុក្ខសោកនៃគ្រួសារសព។ សំនៀងស្មូតមានលក្ខណៈគ្រលួច រណ្ដំ និងបង្កប់ដោយមនោសញ្ចេតនាសោកសៅយ៉ាងជ្រាលជ្រៅ។ ការស្មូត គឺជាការរៀបរាប់ពីគុណបំណាច់ដ៏ធំធេងរបស់មាតាបិតាដែលបានចែកឋាន។ រាល់ឃ្លាប្រយោគនៃបទស្មូត ជួយឱ្យកូនចៅនឹកឃើញដល់ការលះបង់របស់អ្នកមានគុណ។ សំនៀងស្មូតជួយបង្កើតបរិយាកាសស្ងប់ស្ងាត់ និងសក្ការៈក្នុងរោងបុណ្យសព។ អ្នកស្មូតត្រូវប្រើបច្ចេកទេសដកដង្ហើមវែងៗ ដើម្បីបន្លឺសំនៀងឱ្យបានក្រអួនក្រអៅ។ បទស្មូតបំបែកខន្ធ រៀបរាប់ពីការរលាយនៃរូបរាងកាយទៅជាធាតុដើមវិញ។ សំនៀងនេះជួយឱ្យអ្នកស្ដាប់ពិចារណាថា គ្មានអ្វីមួយដែលស្ថិតស្ថេរជារៀងរហូតឡើយ។ ការស្មូតក្នុងពិធីបុណ្យខួប គឺជាការបង្ហាញពីកតញ្ញូតាធម៌របស់កូនចៅចំពោះដូនតា។ សំឡេងស្មូតនៅពេលយប់ស្ងាត់ បង្កើតបានជាអារម្មណ៍សង្វេគ និងការនឹកនាដ៏មានន័យ។ ទំនុកស្មូតភាគច្រើនត្រូវបានដកស្រង់ចេញពីកំណាព្យបែបសាសនា និងអក្សរសិល្ប៍។ សិល្បៈស្មូតជួយរក្សានូវអត្តសញ្ញាណវប្បធម៌ និងជំនឿសាសនារបស់ខ្មែរឱ្យគង់វង្ស។ ការស្មូតរឿងមហាវេស្សន្តរជាតក ជួយពន្យល់ពីការលះបង់ និងការព្រាត់ប្រាស។ សំនៀងស្មូតគឺជាស្ពានចម្លងមនោសញ្ចេតនារវាងអ្នករស់នៅ និងអ្នកដែលចែកឋានទៅ។ រាល់ពាក្យពេចន៍ក្នុងបទស្មូត គឺជាមេរៀនជីវិតដែលបង្រៀនយើងឱ្យស្គាល់ពីតម្លៃនៃការរស់នៅ។ សិល្បៈស្មូតជួយឱ្យគ្រួសារសពមានកម្លាំងចិត្តតស៊ូជាមួយការបាត់បង់សមាជិកជាទីស្រឡាញ់។ ការស្មូតបទ សរភញ្ញ បង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ចំពោះព្រះរតនត្រ័យ។ សំនៀងស្មូតគឺជាតន្ត្រីនៃព្រលឹង ដែលជួយដាស់តឿនមនុស្សឱ្យសាងតែអំពើល្អ។ ក្នុងបរិបទខ្មែរ ការស្មូតមិនមែនគ្រាន់តែជាការច្រៀងទេ ប៉ុន្តែគឺជាការផ្សាយមេត្តាធម៌។ អ្នកស្មូតដើរតួជាអ្នកនាំសារសីលធម៌ តាមរយៈសំនៀងដ៏ផ្អែមល្ហែមលាយសោកសៅ។ បទស្មូតរៀបរាប់ពីការសងគុណ ជួយឱ្យកូនចៅចេះរួមសាមគ្គីគ្នាក្នុងគ្រាទុក្ខលំបាក។ សំឡេងស្មូតគឺជាគ្រឿងរំលឹកដល់ ឬការនឹកឃើញដល់សេចក្ដីស្លាប់ជានិច្ច។ ការស្មូតក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ជួយពង្រឹងសន្តិភាពក្នុងចិត្តអ្នករស់នៅ។ សំនៀងដែលគ្រលួចតាមខ្យល់ នាំមកនូវភាពត្រជាក់ត្រជុំដល់វិញ្ញាណក្ខន្ធ។ បទស្មូតខ្លះរៀបរាប់ពីការលំបាករបស់អ្នកម្ដាយតាំងពីកូននៅក្នុងផ្ទៃ។ ការស្មូតបែបនេះ ធ្វើឱ្យកូនៗហូរទឹកភ្នែកដោយក្ដីនឹកគុណ និងការស្ដាយក្រោយ។ សិល្បៈស្មូតជួយឱ្យសង្គមខ្មែរនៅតែរក្សាបាននូវគុណធម៌ និងការគោរពចាស់ទុំ។ ក្នុងពិធីបុណ្យ៧ថ្ងៃ ឬ១០០ថ្ងៃ ស្មូតគឺជាចំណែកមួយដែលខ្វះមិនបាន។ សំនៀងស្មូតគឺជាពន្លឺបំភ្លឺផ្លូវឱ្យវិញ្ញាណក្ខន្ធទៅកាន់សុគតិភពដោយសន្តិវិធី។ ការប្រើប្រាស់ជើងកាព្យក្នុងទំនុកស្មូត បង្ហាញពីភាពប៉ិនប្រសប់នៃកវីបុរាណ។ ស្មូតជួយឱ្យបរិយាកាសក្នុងរោងបុណ្យកាន់តែមានភាពធ្ងន់ធ្ងរ និងគួរឱ្យគោរព។ រាល់សំឡេងដែលបន្លឺឡើង គឺជាការអង្វរករដល់បារមីឱ្យជួយថែរក្សាអ្នកស្លាប់។ សិល្បៈស្មូតគឺជាការអប់រំចិត្តឱ្យស្គាល់ពីការលះបង់ និងការមិនជាប់ជំពាក់។ បទស្មូតគឺជាដង្ហើមនៃពិធីបុណ្យសពបែបព្រះពុទ្ធសាសនានៅកម្ពុជា។ ការសូត្រធម៌ដោយព្រះសង្ឃ គឺជាកិច្ចពិធីដ៏សំខាន់បំផុតក្នុងពិធីកាន់ទុក្ខ។ ធម៌មាតិកា ត្រូវបានសូត្រដើម្បីឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅ។ សំឡេងធម៌ដែលរងំពេញរោងបុណ្យ ជួយឱ្យចិត្តអ្នកចូលរួមមានភាពស្ងប់រម្ងាប់។ ការសូត្រធម៌អភិធម្ម ៧ គម្ពីរ រៀបរាប់ពីការពិតនៃចិត្ត និងរូបរាងកាយ។ ធម៌បង្សុកូល គឺជាការពិចារណាលើភាពមិនទៀងទាត់នៃសង្ខារទាំងឡាយ។ ឃ្លាខ្លះ រំលឹកយើងថា កើតមកហើយ គ្រប់រូបកាយត្រូវតែវិនាសទៅវិញ។ ការសូត្រធម៌មេត្តាករុណា ជួយផ្សព្វផ្សាយសេចក្ដីស្រឡាញ់ដល់វិញ្ញាណក្ខន្ធគ្រប់ទិសទី។ ព្រះសង្ឃសូត្រធម៌ដាស់តឿនកូនចៅឱ្យចេះធ្វើបុណ្យទាន ដើម្បីសន្សំសេចក្ដីសុខ។ ការស្ដាប់ធម៌ទេសនា ជួយឱ្យគ្រួសារសពយល់ពីអត្ថន័យនៃការព្រាត់ប្រាសតាមធម្មជាតិ។ សំឡេងធម៌គឺជាគ្រឿងការពារវិញ្ញាណក្ខន្ធ មិនឱ្យធ្លាក់ទៅក្នុងអបាយភូមិ។ ការសូត្រធម៌ឧទ្ទិសកុសលក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ គឺជាការផ្ញើកុសលដល់អ្នកស្លាប់។ ធម៌នមស្ការព្រះរតនត្រ័យ គឺជាជំហានដំបូងនៃការចាប់ផ្ដើមកិច្ចពិធីកាន់ទុក្ខ។ ការសូត្រធម៌របស់អាចារ្យ ជួយណែនាំកូនចៅឱ្យធ្វើបុណ្យបានត្រឹមត្រូវតាមក្បួនពុទ្ធសាសនា។ ក្នុងពិធីបុណ្យសព ធម៌គឺជាថ្នាំសម្រាប់ព្យាបាលរបួសផ្លូវចិត្តរបស់អ្នករស់នៅ។ ការសូត្រធម៌ជួយឱ្យយើងឃើញពីតម្លៃនៃពេលវេលាដែលនៅមានដង្ហើមដក។ ការស្មូត គឺដើម្បីចម្លងសត្វលោកឱ្យឆ្លងផុតពីទុក្ខវេទនា។ ការស្ងៀមស្ងាត់ស្ដាប់ធម៌ បង្ហាញពីការគោរពខ្ពស់បំផុតចំពោះអ្នកដែលលាចាកលោក។ សំឡេងធម៌ដែលបន្លឺឡើងក្នុងពេលដង្ហែសព ជួយឱ្យដំណើរចុងក្រោយមានភាពអស្ចារ្យ។ ការសូត្រធម៌ក្នុងពិធីបូជា គឺជាការលាគ្នាជាលើកចុងក្រោយរវាងរូបរាងកាយ និងវិញ្ញាណ។ ធម៌ទេសនាបង្រៀនយើងកុំឱ្យមានការគុំកួន ឬចងពៀរវេរាជាមួយគ្នា។ រាល់បទធម៌ដែលសូត្រឡើង បង្កប់នូវអត្ថន័យនៃសន្តិភាព និងការអត់ឱន។ ការសូត្រធម៌នៅចំពោះមុខធាតុ ជួយឱ្យកូនចៅមានអារម្មណ៍ថាសាច់ញាតិនៅក្បែរជានិច្ច។ ធម៌ "អដ្ឋកថា" ជួយបកស្រាយលម្អិតពីផលបុណ្យ និងផលបាបដែលមនុស្សបានសាង។ ការសូត្រធម៌ក្នុងពិធីកាន់ទុក្ខ គឺជាការបញ្ជាក់ពីជំនឿលើភពជាតិខាងមុខ។ សំឡេងធម៌ជួយកម្ចាត់នូវភាពភ័យខ្លាច និងភាពងងឹតងងល់ក្នុងចិត្ត។ ការស្ដាប់ធម៌ដោយយកចិត្តទុកដាក់ នាំមកនូវបញ្ញាស្មារតីដល់អ្នករស់នៅ។ ធម៌ "ពុទ្ធជ័យមង្គល" ជួនកាលត្រូវបានសូត្រដើម្បីនាំសិរីសួស្ដីក្រោយពិធីកាន់ទុក្ខ។ ការសូត្រធម៌អមដោយការប្រគេនទាន គឺជាការបំពេញកិច្ចកតញ្ញូដ៏វិសេស។ សំឡេងធម៌គឺជាតន្ត្រីនៃសីលធម៌ដែលបង្រួបបង្រួមចិត្តមនុស្សឱ្យមានមេត្តា។ ការសូត្រធម៌ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ជួយពង្រឹងសាមគ្គីភាពក្នុងគ្រួសារ និងសហគមន៍។ ធម៌ "អបរាជិត" ជួយឱ្យវិញ្ញាណក្ខន្ធឲ្យមានជ័យជម្នះលើទុក្ខវេទនាទាំងពួង។ ការសូត្រធម៌ជួយឱ្យយើងយល់ថា ការស្លាប់មិនមែនជាការបញ្ចប់ តែជាការផ្លាស់ប្តូរ។ សំឡេងធម៌គឺជាពន្លឺដែលបំភ្លឺផ្លូវដល់អ្នកដែលកំពុងស្ថិតក្នុងភាពទុក្ខសោក។ ការសូត្រធម៌ក្នុងបរិបទខ្មែរ គឺជាការរួមបញ្ចូលគ្នារវាងជំនឿ និងការអនុវត្តជាក់ស្ដែង។ ធម៌គឺជាបង្អែកផ្លូវចិត្តដ៏រឹងមាំបំផុតក្នុងគ្រាដែលមនុស្សមានទុក្ខធំ។ ការរួមបញ្ចូលគ្នារវាងស្មូត និងធម៌ បង្កើតបានជាអត្តសញ្ញាណបុណ្យសពខ្មែរដ៏ប្លែក។ យុវជនខ្មែរគួរតែរៀនសូត្រពីអត្ថន័យនៃធម៌ និងស្មូត ដើម្បីបន្តវេនវប្បធម៌។ ការរក្សាបាននូវសំនៀងស្មូតបុរាណ គឺជាការរក្សាការពារព្រលឹងជាតិខ្មែរ។ ស្មូត និងធម៌ជួយឱ្យយើងមិនភ្លេចគុណបំណាច់របស់បុព្វបុរសគ្រប់ជំនាន់។ រាល់ការរៀបចំពិធីកាន់ទុក្ខ តែងតែមានការគោរពតាមលំដាប់លំដោយនៃកិច្ចធម៌។ សំនៀងស្មូត និងសំឡេងធម៌គឺជាគ្រឿងលម្អដែលធ្វើឱ្យពិធីកាន់ទុក្ខមានតម្លៃ។ ការស្ដាប់ស្មូត និងធម៌ជួយឱ្យមនុស្សចេះរស់នៅដោយមានសេចក្ដីថ្លៃថ្នូរ។ ស្មូត និងធម៌គឺជាសារដែលផ្ដាំផ្ញើឱ្យយើងចេះស្រឡាញ់គ្នាពេលនៅមានជីវិត។ ភាពសោកសៅក្នុងពិធីកាន់ទុក្ខត្រូវបានសម្រាលដោយសំនៀងធម៌ដ៏ត្រជាក់។ ការរំលឹកវិញ្ញាណក្ខន្ធតាមរយៈស្មូត និងធម៌ គឺជាការបង្ហាញពីភាពស្មោះត្រង់។ ស្មូត និងធម៌ក្នុងពិធីកាន់ទុក្ខ គឺជាសិល្បៈនៃការលួងលោមចិត្តដ៏មានប្រសិទ្ធភាព។ ការរក្សាក្បួនខ្នាតនៃការស្មូត គឺជាការបង្ហាញពីភាពច្នៃប្រឌិតរបស់បុព្វបុរស។ ស្មូត និងធម៌ជួយឱ្យយើងឃើញពីភាពខុសគ្នារវាងរូបកាយ និងវិញ្ញាណ។ រាល់សំនៀងដែលបន្លឺឡើងក្នុងរោងបុណ្យ គឺជាការបន់ស្រន់សុំសន្តិភាព។ ការស្មូត និងសូត្រធម៌គឺជាការវិនិយោគលើកុសលផលបុណ្យយូរអង្វែង។ ស្មូត និងធម៌ជួយឱ្យយើងចងចាំនូវរាល់សកម្មភាពល្អៗរបស់អ្នកស្លាប់។ សំឡេងទាំងនេះជួយដាស់ស្មារតីឱ្យយើងកុំមានភាពប្រហែសក្នុងជីវិត។ ស្មូត និងធម៌គឺជាចំណងតភ្ជាប់រវាងគ្រួសារ និងសាសនាឱ្យកាន់តែជិតស្និទ្ធ។ ការផ្ទេរចំណេះដឹងផ្នែកស្មូត និងធម៌ គឺជាការរក្សាការពារមរតកជាតិ។ ស្មូត និងធម៌ជួយឱ្យសង្គមខ្មែរមានភាពកក់ក្ដៅ និងមានការយល់ចិត្តគ្នា។ រាល់ឃ្លាស្មូត និងបទធម៌ គឺជាការបង្រៀនឱ្យមនុស្សចេះអត់ធ្មត់។ ស្មូត និងធម៌ជួយឱ្យយើងរកឃើញសន្តិភាពក្នុងពេលដែលជួបវិបត្តិផ្លូវចិត្ត។ ការសម្ដែងការដឹងគុណតាមរយៈស្មូត និងធម៌ គឺជាសីលធម៌ដ៏ខ្ពង់ខ្ពស់បំផុត។ ស្មូត និងធម៌ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ គឺជាការផ្ដល់កិត្តិយសដល់អ្នកស្លាប់។ សំឡេងទាំងនេះនឹងនៅតែបន្តបន្លឺឡើង ដរាបណាខ្មែរនៅតែរក្សាជំនឿសាសនា។ ការយល់ដឹងពីអត្ថន័យស្មូត និងធម៌ ធ្វើឱ្យពិធីកាន់ទុក្ខកាន់តែមានន័យស៊ីជម្រៅ។ ស្មូត និងធម៌គឺជាដង្ហើមដែលនាំមកនូវសិរីសួស្ដីដល់គ្រួសារក្រោយទុក្ខសោក។ រាល់សំនៀងដែលរងំក្នុងចិត្តយើង គឺជាការរំលឹកដល់សេចក្ដីល្អដែលមិនចេះស្លាប់។ ការរក្សាស្មូត និងធម៌ឱ្យនៅគង់វង្ស គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូប។ សរុបមក ស្មូត និងធម៌ក្នុងពិធីកាន់ទុក្ខ គឺជាតន្ត្រីនៃជីវិតដែលជួយឱ្យយើងយល់ពីការពិតនៃចក្រវាល។